សម័យខ្មែរក្រហម គឺជាដំណាក់កាលប្រវត្តិសាស្ត្រដ៏ជូរចត់និងខ្មៅងងឹតបំផុតមួយសម្រាប់ប្រជាជនកម្ពុជា។ របបដ៏ឃោរឃៅនេះបានគ្រប់គ្រងប្រទេសពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩។ ក្រោមការដឹកនាំរបស់ ប៉ុល ពត និងក្រុមមេដឹកនាំមួយចំនួនទៀត របបខ្មែរក្រហមបានអនុវត្តគោលនយោបាយជ្រុលនិយមដែលបណ្ដាលឲ្យមានសោកនាដកម្មដ៏ធំធេងដល់ប្រជាជាតិខ្មែរ។ ភ្លាមៗបន្ទាប់ពីបានកាន់កាប់ទីក្រុងភ្នំពេញ ខ្មែរក្រហមបានបង្ខំឲ្យប្រជាជនរាប់លាននាក់ទាំងចាស់ទាំងក្មេង រួមទាំងអ្នកជំងឺផងដែរ ឲ្យចាកចេញពីទីក្រុង ហើយធ្វើដំណើរដោយថ្មើរជើងទៅកាន់តំបន់ជនបទ។ គោលបំណងរបស់ពួកគេគឺដើម្បីកសាង សង្គមថ្មី ដែលគ្មានទីក្រុង និងគ្មានទ្រព្យសម្បត្តិឯកជន។ នៅក្នុងនោះក៏មានការលុបបំបាត់អត្តសញ្ញាណ និងទ្រព្យសម្បត្តិ ដោយរបបនេះបានលុបបំបាត់ស្ទើរតែទាំងអស់នូវអត្តសញ្ញាណបុគ្គល និងវប្បធម៌។ ប្រជាជនត្រូវបានហាមឃាត់មិនឲ្យមានទ្រព្យសម្បត្តិផ្ទាល់ខ្លួន មិនឲ្យប្រើប្រាស់លុយកាក់ និងមិនឲ្យមានទំនាក់ទំនងគ្រួសារបែបបុរាណ។ សាលារៀន វត្តអារាម និងមន្ទីរពេទ្យត្រូវបានបិទទ្វារ ហើយប្រជាជនត្រូវបង្ខំចិត្តរស់នៅក្នុង សហករណ៍។ ការបង្ខំឲ្យធ្វើពលកម្មធ្ងន់ធ្ងរ ប្រជាជនត្រូវធ្វើការហួសកម្លាំងនៅតាមវាលស្រែ និងការដ្ឋានសាងសង់ដោយគ្មានការសម្រាកគ្រប់គ្រាន់ និងទទួលបានអាហារតិចតួចបំផុត។ មនុស្សរាប់លាននាក់បានស្លាប់បាត់បង់ជីវិតដោយសារការអត់ឃ្លាន ជំងឺ និងការធ្វើការហួសកម្លាំង។ របបនេះបានធ្វើការសម្លាប់យ៉ាងសាហាវទៅលើអ្នកដែលមានចំណេះដឹង បញ្ញាវន្ត មន្ត្រីរដ្ឋាភិបាលចាស់ និងអ្នកដែលពួកគេយល់ថាជាសត្រូវរបស់បដិវត្តន៍។ ជនរងគ្រោះត្រូវបានគេធ្វើទារុណកម្ម និងសម្លាប់នៅតាមកន្លែងដូចជា គុកទួលស្លែង និងវាលពិឃាតជាច្រើនកន្លែងទៀត។ ក្នុងរយៈពេលជិត ៤ ឆ្នាំ នៃរបបខ្មែរក្រហម មនុស្សជាង ២ លាននាក់ បានបាត់បង់ជីវិត។ របបនេះបានបន្សល់ទុកនូវរបួសផ្លូវកាយ និងផ្លូវចិត្តដ៏ជ្រាលជ្រៅសម្រាប់អ្នកដែលរួចជីវិត។ ស្លាកស្នាមទាំងនេះមិនត្រឹមតែជះឥទ្ធិពលដល់ជនរងគ្រោះជំនាន់នោះទេ តែវាបានបន្តទៅដល់ជំនាន់ក្រោយៗទៀតផង ប្រវត្តិសាស្ត្រដ៏សោកសៅនេះបានក្លាយជាមេរៀនដ៏សំខាន់មួយសម្រាប់មនុស្សគ្រប់គ្នា។ នៅពេលបច្ចុប្បន្នមានស្នាដៃសិល្បៈជាច្រើនដែលបានលើកយកប្រធានបទដ៏រសើបនេះមកបង្ហាញ ដើម្បីឲ្យអ្នកទស្សនាបានយល់ពីការឈឺចាប់ និងទុក្ខលំបាកដែលជនរងគ្រោះបានជួបប្រទះ។ ភាពយន្ត និងភាពយន្តឯកសារទាំងនេះបានក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងពីសោកនាដកម្មប្រវត្តិសាស្ត្រ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការស្វែងយល់ពីផលប៉ះពាល់ផ្លូវចិត្តដែលបន្សល់ទុក។ ដូចជារឿង វាលពិឃាត ក្នុងឆ្នាំ ១៩៨៤ ភាពយន្តដ៏ល្បីល្បាញនេះបានរៀបរាប់ពីទំនាក់ទំនងរវាងអ្នកកាសែតអាមេរិកម្នាក់និងអ្នកថតរូបខ្មែរឈ្មោះ ឌិត ប្រន។ ទោះបីជាភាពយន្តនេះផ្តោតលើការរស់រានមានជីវិតក៏ដោយ ក៏វាបានបង្ហាញយ៉ាងច្បាស់ពីរបួសផ្លូវចិត្តដែល ឌិត ប្រន ទទួលរងនៅពេលដែលគាត់ត្រូវរស់នៅក្រោមរបបខ្មែរក្រហម។ ការបាត់បង់គ្រួសារ ការភ័យខ្លាច និងការប្រឹងប្រែងដើម្បីរស់បានជះឥទ្ធិពលយ៉ាងខ្លាំងលើផ្លូវចិត្តរបស់គាត់។ ហើយរឿងដំបូងពួកគេបានសម្លាប់ឪពុកខ្ញុំដែលផលិតក្នុងឆ្នាំ 2017 ដែលបានដកស្រង់ចេញពីសៀវភៅអនុស្សាវរីយ៍របស់កញ្ញា លួង អ៊ុង។ ភាពយន្តនេះមានលក្ខណៈពិសេសត្រង់ថា វាបានបង្ហាញពីរបបខ្មែរក្រហមតាមរយៈក្រសែភ្នែករបស់កុមារីម្នាក់។ ការឈឺចាប់ដែល លួង អ៊ុង បានជួបប្រទះពីការបាត់បង់គ្រួសារ ការត្រូវបានបំបែកចេញពីបងប្អូន និងការធ្វើការហួសកម្លាំងបានបន្សល់ទុកនូវរបួសផ្លូវចិត្តដ៏ជ្រៅសម្រាប់នាង។ ភាពយន្តនេះក៏បានបង្ហាញពីការខិតខំរបស់នាងក្នុងការបន្តរស់នៅ និងស្វែងរកបងប្អូនដែលបាត់បង់។ សម្រាប់ឯកសារដែលគួរយកមកសិក្សាស្វែងយល់ ភាគច្រើនវាបង្ហាញពីការឈឺចាប់របស់ប្រជាជនខ្មែរក្នុងសម័យខ្មែរក្រហម។ រឿង S21: The Khmer Rouge Death Machine ដែល ភាពយន្តឯកសារនេះបាននាំជនរងគ្រោះ និងអតីតទាហានខ្មែរក្រហមមួយចំនួនដែលធ្លាប់បម្រើការនៅគុកទួលស្លែង មកជួបគ្នាឡើងវិញ។ ការប្រឈមមុខដាក់គ្នារវាងជនរងគ្រោះ និងអតីតអ្នកទោសបានបង្ហាញយ៉ាងច្បាស់ពីការឈឺចាប់ និងរបួសផ្លូវចិត្តដែលមិនអាចបំភ្លេចបាន។ វាក៏បានបង្ហាញពីការតស៊ូរបស់ជនរងគ្រោះក្នុងការស្វែងរកយុត្តិធម៌ និងការស្វែងយល់ពីហេតុផលដែលអតីតទាហានបានប្រព្រឹត្តអំពើឃោរឃៅទាំងនោះ។ ការឆ្លងកាត់សម័យខ្មែរក្រហមបានបន្សល់ទុកនូវស្លាកស្នាមមិនអាចបំភ្លេចបានសម្រាប់ជនរងគ្រោះ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ផ្លូវចិត្តរបស់ពួកគេរហូតមកដល់បច្ចុប្បន្ន។ របួសផ្លូវចិត្តទាំងនេះមិនមែនត្រឹមតែជាការឈឺចាប់បណ្តោះអាសន្ននោះទេ ប៉ុន្តែវាបានក្លាយជាផ្នែកមួយនៃជីវិតរបស់ពួកគេ។ អ្នករស់រានមានជីវិតជាច្រើនបានជួបប្រទះនឹងជំងឺ ផ្លូវចិត្តដែលកើតឡើងក្រោយពីឆ្លងកាត់ព្រឹត្តិការណ៍ដ៏តក់ស្លុត។ ពួកគេតែងតែយល់សប្តិឃើញពីការឈឺចាប់ក្នុងសម័យនោះ ឬមានអារម្មណ៍ភ័យខ្លាចឡើងវិញនៅពេលដែលឃើញអ្វីមួយដែលស្រដៀងនឹងអតីតកាល។ ការថប់បារម្ភ និងការភ័យខ្លាចហួសហេតុ ដោយពួកគេមានអារម្មណ៍ភ័យខ្លាចឥតឈប់ឈរ និងងាយនឹងតក់ស្លុត ទោះបីជាស្ថិតនៅក្នុងស្ថានភាពដែលមានសុវត្ថិភាពក៏ដោយ។ ពួកគេព្យាយាមគេចវេះពីការនិយាយអំពីអតីតកាល ឬទីកន្លែងដែលទាក់ទងនឹងសម័យខ្មែរក្រហម ដើម្បីកុំឲ្យមានអារម្មណ៍ឈឺចាប់ឡើងវិញ។ នៅក្នុងសម័យខ្មែរក្រហម មនុស្សត្រូវបានបង្ខំឲ្យស្មោះត្រង់និងអង្គការ ហើយការសម្លាប់គ្នាអាចកើតឡើងដោយសារតែការប្តឹងផ្តល់បន្តិចបន្តួច។ របួសផ្លូវចិត្តមិនត្រឹមតែជះឥទ្ធិពលលើជនរងគ្រោះផ្ទាល់នោះទេ តែថែមទាំងបន្តទៅដល់កូនចៅជំនាន់ក្រោយទៀតផង។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ជនរងគ្រោះជាច្រើនត្រូវចាប់ផ្តើមជីវិតជាថ្មីដោយគ្មានអ្វីសោះ គឺចាប់ពីបាតដៃទទេរទៅ។ ពួកគេត្រូវប្រឈមមុខនឹងការលំបាកក្នុងការស្វែងរកគ្រួសារដែលបាត់បង់ ការកសាងផ្ទះសម្បែង និងការរៀនរស់នៅក្នុងសង្គមឡើងវិញ។ ភាពតក់ស្លុត និងរបួសផ្លូវចិត្តដែលបន្សល់ទុកបានធ្វើឲ្យពួកគេពិបាកក្នុងការចាប់ផ្តើមជីវិតជាថ្មី ហើយខ្លះនៅតែរស់នៅជាមួយភាពភ័យខ្លាចរហូតមកដល់សព្វថ្ងៃ។ សម្រាប់អ្នកទស្សនាដែលមិនធ្លាប់បានរស់នៅក្នុងសម័យខ្មែរក្រហម រឿង និងកម្មវិធីទូរទស្សន៍ទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ។ រឿង និងកម្មវិធីទូរទស្សន៍បានផ្តល់នូវទិដ្ឋភាពជាក់ស្តែងអំពីជីវិតរស់នៅរបស់ប្រជាជនក្នុងសម័យនោះ។ វាមិនមែនគ្រាន់តែរៀបរាប់ពីកាលបរិច្ឆេទ ឬព្រឹត្តិការណ៍នោះទេ តែវាបានបង្ហាញពីអារម្មណ៍ពិតរបស់តួអង្គនីមួយៗ។ នៅពេលដែលអ្នកទស្សនាបានឃើញពីការឈឺចាប់ និងទុក្ខលំបាកដែលជនរងគ្រោះបានជួបប្រទះ ពួកគេអាចនឹងមានអារម្មណ៍អាណិតអាសូរ និងយល់ចិត្តកាន់តែខ្លាំង។ ការមើលឃើញពីការឈឺចាប់របស់ជនរងគ្រោះ និងការប្រឈមមុខនឹងការពិតដ៏ឃោរឃៅ ជួយឲ្យអ្នកទស្សនាមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីផលប៉ះពាល់ផ្លូវចិត្តដែលនៅសល់រហូតមកដល់បច្ចុប្បន្ន។ ការស្វែងយល់ពីរបបខ្មែរក្រហមតាមរយៈភាពយន្ត និងរឿង គឺជាមេរៀនដ៏សំខាន់មួយសម្រាប់ការពារអំពើប្រល័យពូជសាសន៍មិនឲ្យកើតឡើងជាថ្មី។ វាបានបង្ហាញថាអំពើឃោរឃៅអាចកើតឡើងដោយសារតែការបាត់បង់មនុស្សធម៌ និងការជឿតាមមនោគមវិជ្ជាជ្រុលនិយម។ តាមរយៈការរៀនសូត្រពីកំហុសក្នុងអតីតកាល យើងអាចចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព ការអត់អោន និងការយល់ចិត្តគ្នាទៅវិញទៅមកនៅក្នុងសង្គម។ ទោះបីជាភាពយន្តភាគច្រើនបានបង្ហាញពីការឈឺចាប់ក៏ដោយ ក៏វាបានបង្ហាញពីការតស៊ូ និងការបន្តរស់នៅរបស់ជនរងគ្រោះផងដែរ។ ភាពយន្តទាំងនេះបង្ហាញពីសារៈសំខាន់នៃការអភ័យទោស និងការផ្សះផ្សា ដើម្បីបន្តជីវិតទៅមុខ។ វាជាការបំផុសគំនិតមួយសម្រាប់មនុស្សគ្រប់គ្នាឲ្យមានភាពរឹងមាំ និងក្ដីសង្ឃឹមក្នុងការកសាងអនាគតដ៏ល្អប្រសើរ។